សុភាសិត «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» គឺជាមរតកដ៏ថ្លៃថ្លាមួយដែលដូនតាយើងបានបន្សល់ទុកសម្រាប់ដាស់តឿន និងបណ្ដុះស្មារតីស្នេហាជាតិ។ វាបង្កប់នូវឧត្តមគតិដ៏ជ្រាលជ្រៅជាច្រើន ដែលគប្បីឱ្យយើងស្វែងយល់ និងអនុវត្តដើម្បីធានាបាននូវអត្ថិភាព និងភាពរុងរឿងនៃជាតិសាសន៍ខ្មែរ។ សុភាសិតនេះបានបញ្ជាក់យ៉ាងច្បាស់ថា វប្បធម៌គឺជាព្រលឹង និងអត្តសញ្ញាណ របស់ជាតិសាសន៍នីមួយៗ។ ពាក្យ «វប្បធម៌» សំដៅដល់ទម្លាប់នៃការរស់នៅ ការស្លៀកពាក់ ការគោរពជំនឿ ការប្រើប្រាស់ភាសា និងផ្នត់គំនិតជាដើម ដែលកើតចេញពីមនុស្ស។ រីឯ «ជាតិ» គឺសំដៅដល់ជាតិសាសន៍ ឬប្រទេសជាតិ។ ដូច្នេះ កាលណាជាតិមួយបាត់បង់នូវវប្បធម៌របស់ខ្លួន នោះប្រៀបដូចជាការបាត់បង់ព្រលឹង ដែលនឹងនាំទៅរកការបាត់បង់អត្តសញ្ញាណជាតិយ៉ាងពិតប្រាកដ។ ផ្ទុយទៅវិញ ពាក្យ «ពណ្ណរាយ» មានន័យថាភ្លឺត្រចះត្រចង់ រីឯ «ថ្កើងថ្កាន» សំដៅដល់ភាពខ្ពង់ខ្ពស់ ឧត្ដុង្គឧត្ដម។ នេះបានសេចក្ដីថា ប្រសិនបើជាតិសាសន៍មួយខិតខំលើកតម្កើង ថែរក្សា និងអភិរក្សវប្បធម៌របស់ខ្លួនឱ្យបានរីកចម្រើន នោះជាតិសាសន៍នោះក៏នឹងកាន់តែមានគេស្គាល់ច្រើន មានកេរ្តិ៍ឈ្មោះល្បីសុះសាយលើឆាកអន្តរជាតិ ហើយមិនងាយនឹងរលាយសាបសូន្យឡើយ។ វប្បធម៌មានន័យទូលំទូលាយណាស់ ដែលគ្របដណ្ដប់លើចំណុចជាច្រើនដូចជា ការរស់នៅ ទំនៀមទម្លាប់ ជំនឿ ផ្នត់គំនិត សិល្បៈ ភាសា និងប្រវត្តិនៃការរីកចម្រើនរបស់ជាតិសាសន៍។ ប្រសិនបើចំណុចទាំងនេះត្រូវបាត់បង់ នោះជាតិសាសន៍នោះក៏ជិតដាច់ពូជផងដែរ។ ជាក់ស្ដែង ពួកបស្ចិមប្រទេសដូចជាអង់គ្លេស អាមេរិក ព័រទុយហ្គាល់ អេស្ប៉ាញ និងបារាំង សុទ្ធតែមានអារ្យធម៌វប្បធម៌ជឿនលឿន ដែលធ្វើឱ្យប្រទេសនានាយកតម្រាប់តាម។ តាមធម្មតា ទឹកតែងហូរពីខ្ពស់ទៅទាប ហើយប្រទេសដែលមានវប្បធម៌ទាបតែងតែទទួលរងនូវឥទ្ធិពលនៃប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់។ ក្នុងប្រវត្តិសាស្ត្រខ្មែរ យើងបានឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងការតស៊ូដើម្បីការពារវប្បធម៌របស់ខ្លួន។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានខិតខំផ្សព្វផ្សាយអក្សរសាស្ត្រ បង្កើតសាលារៀន និងកសាងសំណង់ប្រាសាទប្រកបដោយសិល្បៈជាច្រើន។ ទ្រង់ថែមទាំងបានលើកទ័ពបណ្ដេញជនជាតិចាមចេញពីទឹកដីខ្មែរ ដោយបារម្ភខ្លាចវប្បធម៌ខ្មែរត្រូវរលាយ។ គ្រានោះ ចក្រភពខ្មែរល្បីល្បាញអស្ចារ្យ ហើយវប្បធម៌ខ្មែរក៏លាតសន្ធឹងសឹងតែពេញអាស៊ីអាគ្នេយ៍ដីគោកទាំងមូល។ ជាការពិតណាស់ ក្នុងសម័យឧដុង្គ ប្រទេសអណ្ណាម ឬយួន បានដាក់អាណានិគមលើប្រទេសខ្មែរ ហើយព្យាយាមលុបបំបាត់វប្បធម៌ខ្មែរ ដោយបង្ខំឱ្យខ្មែរនិយាយតែភាសាយួន គោរពព្រះពុទ្ធសាសនាបែបមហាយាន និងស្លៀកពាក់អាវផាយតាមបែបយួន។ ពួកគេធ្វើបែបនេះដើម្បីឱ្យខ្មែរយើងភ្លេចវប្បធម៌ដែលជាអត្តសញ្ញាណជាតិរបស់ខ្លួន។ ប៉ុន្តែ ខ្មែរយើងមិនបាននៅស្ងៀមទេ ក៏នាំគ្នាបះបោរឡើង ទាមទារនូវសិទ្ធិជាម្ចាស់ស្រុកវិញ រហូតរបូតចេញពីក្រញាំបិសាចយួន។ ជាក់ស្ដែង ក្នុងសម័យនោះ ព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌របស់ជាតិខ្មែរ ដោយកូនប្រុសត្រូវទៅបួសរៀនក្នុងវត្តដើម្បីរៀនសូត្រភាសាជាតិជាដើម។ ហេតុនេះ ទើបគេឃើញថានៅសម័យនោះពោរពេញទៅដោយអ្នកប្រាជ្ញ កវីគ្រប់ទិសទី ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ខ្មែរយើងមិនភ្លេចវប្បធម៌ជាតិខ្លួនឡើយ។ សុភាសិតនេះនៅតែមានតម្លៃយ៉ាងមហាសាលក្នុងការឆ្លុះបញ្ចាំងពីសង្គមខ្មែរបច្ចុប្បន្ន។ បច្ចុប្បន្ននេះ ខ្មែរកំពុងប្រឈមនឹងការរីករាលដាលនៃឥទ្ធិពលវប្បធម៌បរទេសយ៉ាងខ្លាំងក្លា ជាពិសេសតាមរយៈបច្ចេកវិទ្យាទំនើបៗ។ យើងឃើញមានការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅ ការស្លៀកពាក់ ការនិយមតន្ត្រី និងការកម្សាន្តជាច្រើន។ ឧទាហរណ៍ ការកាត់បន្ថយពិធីមង្គលការឱ្យនៅខ្លី ឬការបញ្ចូលពិធីកាត់នំខេក និងបោះផ្កា គឺសុទ្ធសឹងជាចំណែកមួយនៃការទទួលឥទ្ធិពលពីបរទេស។ ទោះបីជាយ៉ាងណាក៏ដោយ ខ្មែរយើងនៅតែខិតខំរក្សាប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់យើងកុំឱ្យបាត់បង់។ រហូតមកទល់សព្វថ្ងៃនេះ ភាសាខ្មែរត្រូវបានប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ហើយយើងនៅតែគោរពព្រះពុទ្ធសាសនាបែបហីនយាន និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងចរិយាធម៌ល្អប្រពៃ។ អ្នកប្រាជ្ញជាច្រើនក៏ខិតខំបង្កើតពាក្យថ្មីៗ ដើម្បីបម្រើបម្រាស់ភាសាខ្មែរឱ្យបានកាន់តែទូលំទូលាយ។ លើសពីនេះ អក្សរសិល្ប៍ខ្មែរក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងបណ្តុះមនសិការស្នេហាជាតិ និងវប្បធម៌។ ជាឧទាហរណ៍ ក្នុងរឿងដូចជា «គូលីកំណែន» ដែលតួអង្គ លឹម នូ ដូង និងអ្នកគ្រូ គូរស់ ជាអ្នកស្នេហាជាតិស្មោះត្រង់ ឬរឿង «មាលាដួងចិត្ត» ដែលតួអង្គទីឃាវុធសុខចិត្តលះបង់ស្នេហាដើម្បីជាតិ សុទ្ធតែជាស្នាដៃដែលបណ្តុះឱ្យអ្នកអានចេះស្រឡាញ់ និងការពារអត្តសញ្ញាណជាតិខ្លួន។ ស្នាដៃអក្សរសិល្ប៍ខ្លះទៀត ទោះបីមិនបាននិយាយដល់មនសិការស្នេហាជាតិផ្ទាល់ក៏ដោយ ក៏មានបញ្ចូលនូវលក្ខណៈនៃវប្បធម៌ខ្មែរផងដែរ ដូចជារឿង «កុលាបប៉ៃលិន» ដែលបង្ហាញពីការគោរពចាស់ទុំ។ ដូចគ្នានេះដែរ រឿង «ផ្កាស្រពោន» ដែលបង្ហាញពីផ្នត់គំនិតខ្មែរស្រឡាញ់នារីមានចរិតស្លូតបូតសុភាពរាបសារ។ គ្រប់ជាតិសាសន៍តែងតែខិតខំថែរក្សាការពារវប្បធម៌របស់គេមិនឱ្យសាបសូន្យឡើយ ហើយពួកគេសុខចិត្តពលីជីវិតដើម្បីបណ្តេញខ្មាំងឈ្លានពាន ដើម្បីឱ្យកុលបុត្រកុលធីតាជំនាន់ក្រោយបានស្គាល់វប្បធម៌ជាតិខ្លួន។ ក្នុងនាមជាយុវជន ជាទំពាំងស្នងឫស្សី យើងគប្បីខិតខំស្វ័យសិក្សាបន្ថែមពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន ដើម្បីទប់ស្កាត់មិនឱ្យអ្វីដែលជារបស់ខ្លួនត្រូវបាត់បង់។ យើងត្រូវចងចាំនូវសុភាសិត «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ក្នុងចិត្តជានិច្ចកុំបីធ្វេសប្រហែសឡើយ។ ការយល់ដឹង និងការអនុវត្តនូវខ្លឹមសារនៃសុភាសិតនេះ នឹងជួយឱ្យយើងរួមចំណែកថែរក្សា និងលើកតម្កើងវប្បធម៌ជាតិខ្មែរឱ្យបានគង់វង្សទៅគ្រប់ជំនាន់។